ពិធីបុណ្យនៅវត្ត និងការទទួលទាន អាហាររួមគ្នា គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលមិនត្រឹមតែជាការអនុវត្តន៍សាសនាប៉ុណ្ណោះទេ។ ថែមទាំងជាឱកាសមាសសម្រាប់ បង្កើត និងពង្រឹងទំនាក់ទំនង រវាងមនុស្សក្នុងសហគមន៍ទៀតផង។ រាល់ពេលមានពិធីបុណ្យធំៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យកឋិនទាន បុណ្យវិសាខបូជា ឬពិធីបំបួសនាគជាដើម ប្រជាជនតែងតែជួបជុំគ្នាទៅវត្តដោយមិនថាពួកគេរស់នៅជិត ឬឆ្ងាយនោះទេ។ ពិធីបុណ្យទាំងនេះផ្តល់ឱកាសឲ្យសមាជិកគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ និងអ្នកភូមិដែលឃ្លាតឆ្ងាយពីគ្នា បានត្រឡប់មកជួបជុំគ្នាវិញ។ ពួកគេអាចផ្លាស់ប្ដូរយោបល់ សួរនាំសុខទុក្ខ និងរំលឹកអនុស្សាវរីយ៍ចាស់ៗ។ សម្រាប់អ្នកចំណូលថ្មី ឬយុវជនជំនាន់ក្រោយ ពិធីបុណ្យនៅវត្តគឺជាទីកន្លែងដែលពួកគេអាចជួបមនុស្សថ្មី ធ្វើការណែនាំខ្លួន និងបង្កើតមិត្តភាព។ ការចូលរួមរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងពិធីបុណ្យ ដូចជាការរៀបចំរោងបុណ្យ ការតុបតែងលម្អវត្ត ឬការរៀបចំម្ហូបអាហារ។ ធ្វើឲ្យមនុស្សមានឱកាសធ្វើការជាមួយគ្នា បង្កើតភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាកាន់តែច្បាស់។ ការភ្ជាប់ទំនាក់ទំនង កើតឡើងពេលដែលមានសកម្នភាពសំខាន់រួមគ្នា ជាពិសេសការទទួលទានអាហាររួមគ្នា ។ បន្ទាប់ពីបានចូលរួមពិធីបុណ្យរួចមក ការទទួលទាន អាហាររួមគ្នា នៅក្នុងបរិវេណវត្ត ឬនៅផ្ទះណាមួយ គឺជាចំណុចកំពូលនៃការបង្កើតទំនាក់ទំនង។ ការអង្គុយញ៉ាំអាហារជុំគ្នា បង្កើតបានបរិយាកាសដ៏កក់ក្ដៅ និងបើកចំហរ ដែលជំរុញឲ្យមានការសន្ទនាដោយសេរី និងភាពស្និទ្ធស្នាល។ វាជាពេលវេលាដែលមនុស្សអាចលេងសើច ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងស្វែងយល់ពីគ្នាទៅវិញទៅមក។ នៅពេលញ៉ាំអាហាររួមគ្នា មនុស្សច្រើនតែដួសបាយ ដួសសម្លរឲ្យគ្នាទៅវិញទៅមក។ វាជាកាយវិការនៃការយកចិត្តទុកដាក់ និងបង្ហាញពីក្ដីស្រលាញ់ ក៏ដូចជាឱកាសដើម្បីបង្ហាញថាអ្នកខ្វល់ពីអ្នកដទៃ។ ក្នុងវប្បធម៌ខ្មែរ ម្ហូបអាហារដែលរៀបចំសម្រាប់ពិធីបុណ្យ តែងតែមានច្រើនហួសពីតម្រូវការធម្មតា ដើម្បីចែករំលែកទៅដល់អ្នកដទៃ។ ការចែករំលែកអាហារទៅអ្នកជិតខាង មិត្តភ័ក្តិ ឬសូម្បីតែអ្នកធ្វើដំណើរ ក៏ជាទម្រង់មួយនៃការបង្កើតទំនាក់ទំនងសង្គមដ៏ល្អ។ ពេលខ្លះ ការជួបជុំគ្នាទទួលទានអាហារ ក៏អាចជាឱកាសសម្រាប់ដោះស្រាយបញ្ហាមិនចុះសម្រុងគ្នាដោយសន្តិវិធី ឬពិភាក្សាពីរឿងសំខាន់ៗក្នុងគ្រួសារ ឬសហគមន៍។ សរុបមក ពិធីបុណ្យនៅវត្ត និងការទទួលទានអាហាររួមគ្នា គឺជាកត្តាដ៏សំខាន់ដែលជួយ ពង្រឹងចំណងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ ក៏ដូចជាមានប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីៗ។ ពួកគេមិនត្រឹមតែបំពេញតម្រូវការខាងជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាកាតាលីករក្នុងការ បង្កើតទំនាក់ទំនងល្អប្រសើរ រវាងបុគ្គល និងសហគមន៍ទៀតផង។